បញ្ហាអំពើពុករលួយ និងការសូកប៉ាន់ គឺជាប្រធានបទដ៏រសើប ប៉ុន្តែមានសារៈសំខាន់បំផុតសម្រាប់ការយល់ដឹងពីបរិយាកាសធុរកិច្ចនៅកម្ពុជា។ សម្រាប់សហគ្រាសធុនតូច និងមធ្យម បញ្ហានេះមិនត្រឹមតែជាការចំណាយបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា "ចំណុចរាំងស្ទះ" ដ៏ធំដល់ការរីកចម្រើន។ ម្ចាស់អាជីវកម្មខ្នាតតូចនៅកម្ពុជា តែងតែជួបប្រទះនឹង អំពើពុករលួយ ក្នុងទម្រង់ជាការទាមទារកម្រៃក្រៅផ្លូវការ ដើម្បីពន្លឿនការរត់ការឯកសាររដ្ឋបាល។ ការផ្ដល់ ការសូកប៉ាន់ ក្នុងអំឡុងពេលចុះត្រួតពិនិត្យពីស្ថាប័នពាក់ព័ន្ធ បានក្លាយជាទម្លាប់អាក្រក់ដែលធ្វើឱ្យប៉ះពាល់ដល់តម្លាភាពនៃប្រព័ន្ធត្រួតពិនិត្យគុណភាព។ អំពើពុករលួយ នៅក្នុងប្រព័ន្ធតុលាការ និងការដោះស្រាយវិវាទពាណិជ្ជកម្ម ធ្វើឱ្យអាជីវកម្មខ្នាតតូចដែលគ្មានខ្សែស្រឡាយជួបការលំបាកក្នុងការស្វែងរកយុត្តិធម៌។ ទំនោរនៃ ការសូកប៉ាន់ ដើម្បីជៀសវាងការបង់ពន្ធត្រឹមត្រូវ បង្កើតឱ្យមានការប្រកួតប្រជែងមិនស្មោះត្រង់រវាងអាជីវកម្មស្អាតស្អំ និងអាជីវកម្មដែលប្រើប្រាស់ផ្លូវកាត់។ អំពើពុករលួយ ក្នុងខ្សែសង្វាក់ភស្តុភារកម្ម តាមរយៈការបង់ប្រាក់ក្រៅផ្លូវការនៅតាមដងផ្លូវ បានទាញទម្លាក់ប្រសិទ្ធភាពនៃការចែកចាយទំនិញនៅទូទាំងប្រទេស។ ការប្រើប្រាស់ ការសូកប៉ាន់ ដើម្បីទទួលបានអាជ្ញាបណ្ណផ្ដាច់មុខក្នុងតំបន់ណាមួយ បង្កើតឱ្យមានភាពផ្ដាច់មុខដែលរារាំងឱកាសរបស់សហគ្រិនថ្មីៗ។ អំពើពុករលួយ ត្រូវបានចាត់ទុកថាជា "ពន្ធលាក់មុខ" ដែលកាត់បន្ថយប្រាក់ចំណេញ និងសមត្ថភាពពង្រីកខ្លួនរបស់សហគ្រាសធុនតូចនៅកម្ពុជា។ កាលណាម្ចាស់អាជីវកម្មត្រូវចំណាយលើ ការសូកប៉ាន់ កាន់តែច្រើន ពួកគេនឹងមានថវិកាតិចតួចសម្រាប់វិនិយោគលើបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ។ វត្តមាននៃ អំពើពុករលួយ ក្នុងប្រព័ន្ធលទ្ធកម្មសាធារណៈ ធ្វើឱ្យអាជីវកម្មខ្នាតតូចដែលស្មោះត្រង់ បាត់បង់ឱកាសក្នុងការទទួលបានគម្រផ្គត់ផ្គង់ដល់រដ្ឋ។ ការសូកប៉ាន់ បង្កើតឱ្យមានបរិយាកាសធុរកិច្ចដែលមានហានិភ័យខ្ពស់ ដែលធ្វើឱ្យវិនិយោគិនបរទេសស្ទាក់ស្ទើរក្នុងការសហការជាមួយក្នុងស្រុក។ ផលប៉ះពាល់ប្រយោលនៃ អំពើពុករលួយ គឺការបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធគ្រប់គ្រងអាជីវកម្ម និងស្ថាប័នរដ្ឋ។ ការសូកប៉ាន់ ធ្វើឱ្យតម្លៃទំនិញនៅលើទីផ្សារកើនឡើង ដែលចុងក្រោយអ្នកដែលរងគ្រោះពិតប្រាកដគឺអ្នកប្រើប្រាស់កម្ពុជា។ អំពើពុករលួយ គឺជា ចំណុចរាំងស្ទះ ដ៏ធំបំផុតដែលធ្វើឱ្យដំណើរការចុះបញ្ជីអាជីវកម្មមានភាពយឺតយ៉ាវ និងស្មុគស្មាញមិនចាំបាច់។ ការលុបបំបាត់ ការសូកប៉ាន់ ទាមទារឱ្យមានការធ្វើឌីជីថលកម្មលើសេវាសាធារណៈ ដើម្បីកាត់បន្ថយការជួបមុខគ្នាផ្ទាល់រវាងមន្ត្រី និងអាជីវករ។ ការអនុវត្តច្បាប់ប្រឆាំង អំពើពុករលួយ ឱ្យបានតឹងរ៉ឹង គឺជាខែលការពារដ៏រឹងមាំសម្រាប់អាជីវកម្មខ្នាតតូចពីការកេងប្រវ័ញ្ចដោយអយុត្តិធម៌។ ការជម្រុញឱ្យមានតម្លាភាព និងការបដិសេធ ការសូកប៉ាន់ គឺជាយុទ្ធសាស្ត្រយូរអង្វែងដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ។ អំពើពុករលួយ បង្ខំឱ្យម្ចាស់អាជីវកម្មខ្នាតតូចត្រូវត្រៀម "កញ្ចប់ថវិកាសង្គ្រោះ" សម្រាប់ចំណាយលើការរត់ការ ដែលធ្វើឱ្យបាត់បង់ឱកាសប្រើប្រាស់ទុននោះទៅលើការបណ្ដុះបណ្ដាលបុគ្គលិក។ វត្តមាននៃ ការសូកប៉ាន់ ក្នុងប្រព័ន្ធផ្ដល់ឥណទាន ធ្វើឱ្យអាជីវកម្មខ្នាតតូចជួបការលំបាកក្នុងការទទួលបានកម្ចីដែលមានការប្រាក់ទាបពីស្ថាប័នហិរញ្ញវត្ថុមួយចំនួន។ អំពើពុករលួយ បង្កើតឱ្យមាន "ភាពមិនប្រាកដប្រជា" ក្នុងផែនការអាជីវកម្ម ព្រោះតម្លៃនៃការរត់ការឯកសារអាចប្រែប្រួលតាមការចង់បានរបស់មន្ត្រីអគតិ។ ការសូកប៉ាន់ ជារឿយៗត្រូវបានប្រើប្រាស់ដើម្បីបិទបាំងកំហុសបច្ចេកទេស ដែលនាំឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាពការងារ និងផលិតផលក្នុងអាជីវកម្មខ្នាតតូច។ កាលណា អំពើពុករលួយ ក្លាយជាទម្លាប់ វានឹងរារាំងសហគ្រិនវ័យក្មេងដែលមានចំណេះដឹងខ្ពស់មិនឱ្យចង់ចាប់ផ្ដើមអាជីវកម្ម ដោយសារពួកគេមិនចង់ប្រឡូកក្នុងប្រព័ន្ធដែលមិនស្អាតស្អំ។ ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ "បញ្ជរតែមួយ" សម្រាប់ការចុះបញ្ជីអាជីវកម្មតាមអនឡាញ គឺជាយុទ្ធសាស្ត្រដ៏ជោគជ័យក្នុងការកាត់បន្ថយ អំពើពុករលួយ កម្រិតទាប។ ការទូទាត់កម្រៃសេវាសាធារណៈតាមរយៈ ប្រព័ន្ធបាគង ឬប្រព័ន្ធធនាគារឌីជីថល ជួយលុបបំបាត់ការទាមទារ ការសូកប៉ាន់ ជាសាច់ប្រាក់នៅតាមការិយាល័យរដ្ឋបាល។ តម្លាភាពនៃទិន្នន័យ ជួយឱ្យម្ចាស់អាជីវកម្មអាចផ្ទៀងផ្ទាត់តម្លៃសេវាផ្លូវការ និងការពារខ្លួនពីការទាមទារ ការសូកប៉ាន់ ហួសកម្រិតកំណត់ដោយច្បាប់។ ការពង្រឹងយន្តការ "មន្ត្រីអធិការកិច្ចស្អាតស្អំ" ជួយបង្កើតទំនុកចិត្តដល់អាជីវកម្មខ្នាតតូចថា ពួកគេនឹងមិនត្រូវបានធ្វើបាបដោយសារមិនព្រមផ្ដល់ អំពើពុករលួយ នោះឡើយ។ ការលើកទឹកចិត្តឱ្យមាន "សវនកម្មផ្ទៃក្នុង" ក្នុងចំណោម SME គឺជាជំហានដំបូងក្នុងការកសាងវប្បធម៌ការងារដែលប្រឆាំងនឹង ការសូកប៉ាន់ គ្រប់ទម្រង់។ អំពើពុករលួយ គឺជា ចំណុចរាំងស្ទះ ផ្នែករចនាសម្ព័ន្ធដែលទាមទារឱ្យមានការកែទម្រង់ទាំងស្ថាប័នរដ្ឋ និងផ្នត់គំនិតរបស់វិស័យឯកជន។ ការជម្រុញឱ្យមានការប្រកួតប្រជែងដោយសេរី និងស្មោះត្រង់ នឹងជួយកាត់បន្ថយឥទ្ធិពលនៃ ការសូកប៉ាន់ នៅក្នុងទីផ្សារកម្ពុជានាពេលអនាគត។ ប្រសិទ្ធភាពនៃអង្គភាពប្រឆាំង អំពើពុករលួយ នឹងក្លាយជាសញ្ញាបង្ហាញដល់សហគមន៍អន្តរជាតិអំពីភាពចាស់ទុំនៃបរិយាកាសធុរកិច្ចរបស់កម្ពុជា។ ការបញ្ឈប់ ការសូកប៉ាន់ ត្រូវចាប់ផ្ដើមពីការយល់ដឹងថា ផ្លូវកាត់តាមរយៈអំពើពុករលួយនឹងនាំមកនូវការខាតបង់ធំធេងដល់សង្គមជាតិទាំងមូលនៅថ្ងៃក្រោយ។ អាជីវកម្មខ្នាតតូចដែលប្រកាន់ខ្ជាប់នូវភាពស្អាតស្អំ នឹងក្លាយជាឆ្អឹងខ្នងសេដ្ឋកិច្ចដ៏រឹងមាំ ដែលមិនងាយរងគ្រោះដោយសារការប្រែប្រួលនៃចរន្ត អំពើពុករលួយ។ ការសូកប៉ាន់ មិនគួរត្រូវបានមើលឃើញថាជា "ប្រេងរំអិល" សម្រាប់អាជីវកម្មឡើយ ប៉ុន្តែវាគឺជា "ច្រវាក់" ដែលឃុំឃាំងការរីកចម្រើនរបស់សហគ្រាសជាតិ។ ការលើកកម្ពស់អភិបាលកិច្ចល្អ និងតម្លាភាព គឺជាឱសថដ៏ស័ក្តិសមបំផុតសម្រាប់ព្យាបាលជំងឺ អំពើពុករលួយ នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កម្ពុជា។ ការរៀបចំឱ្យមាន "ខ្សែទូរស័ព្ទទាន់ហេតុការណ៍" សម្រាប់រាយការណ៍អំពីការទាមទារ ការសូកប៉ាន់ នឹងជួយឱ្យអាជីវករមានអារម្មណ៍ថាមានការការពារពីសំណាក់រដ្ឋាភិបាល។ ការកាត់បន្ថយ អំពើពុករលួយ នឹងជួយបង្កើនចំណូលពន្ធជាតិ ដែលអាចយកទៅប្រើប្រាស់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់អាជីវកម្មខ្នាតតូចវិញ។ ការរីករាលដាលនៃ អំពើពុករលួយ នៅតាមច្រកព្រំដែន គឺជា ចំណុចរាំងស្ទះ ដែលធ្វើឱ្យទំនិញកសិកម្មរបស់ SME ខ្មែរពិបាកប្រកួតប្រជែងជាមួយទំនិញនាំចូលពីប្រទេសជិតខាង។ នៅពេលដែល ការសូកប៉ាន់ ក្លាយជាផ្នែកមួយនៃថ្លៃដើមដឹកជញ្ជូន វានឹងរុញច្រានឱ្យតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃកើនឡើង ដែលប៉ះពាល់ដល់កម្លាំងទិញរបស់ប្រជាពលរដ្ឋទូទៅ។ អំពើពុករលួយ ក្នុងប្រព័ន្ធត្រួតពិនិត្យស្ដង់ដារផលិតផល (ដូចជាវិញ្ញាបនបត្រទាក់ទងនឹងអនាម័យ) ធ្វើឱ្យផលិតផលកម្ពុជាបាត់បង់ទំនុកចិត្តលើទីផ្សារអន្តរជាតិ។ ការចំណាយលើ ការសូកប៉ាន់ ជារឿយៗមិនមានវិក្កយបត្រត្រឹមត្រូវ ដែលធ្វើឱ្យអាជីវកម្មខ្នាតតូចពិបាកក្នុងការធ្វើរបាយការណ៍ហិរញ្ញវត្ថុដើម្បីស្នើសុំទុនវិនិយោគ។ ប្រព័ន្ធសេដ្ឋកិច្ចដែលពោរពេញដោយ អំពើពុករលួយ នឹងជំរុញឱ្យមានការនាំចូលទំនិញខុសច្បាប់ ដែលបំផ្លាញផលិតកម្មក្នុងស្រុករបស់សហគ្រាសធុនតូច និងមធ្យម។ ការបណ្ដុះបណ្ដាលបុគ្គលិកឱ្យយល់ដឹងពីផលវិបាកនៃ អំពើពុករលួយ គឺជាការការពារកេរ្តិ៍ឈ្មោះអាជីវកម្មមិនឱ្យធ្លាក់ក្នុងហានិភ័យផ្លូវច្បាប់។ ការបង្កើតបណ្ដាញ "សម្ព័ន្ធអាជីវករស្អាតស្អំ" នឹងជួយឱ្យម្ចាស់អាជីវកម្មមានអំណាចចរចាខ្ពស់ជាងមុនក្នុងការបដិសេធមិនផ្ដល់ ការសូកប៉ាន់។ អំពើពុករលួយ នឹងថយចុះ ប្រសិនបើប្រព័ន្ធវាយតម្លៃមន្ត្រីរាជការត្រូវបានធ្វើឡើងដោយតម្លាភាព និងផ្អែកលើលទ្ធផលការងារពិតប្រាកដ។ អាជីវកម្មខ្នាតតូចដែលហ៊ាននិយាយថា "ទេ" ចំពោះ ការសូកប៉ាន់ គឺជាការរួមចំណែកកសាងគ្រឹះសេដ្ឋកិច្ចដែលប្រកបដោយសីលធម៌សម្រាប់កម្ពុជា។ ការផ្សារភ្ជាប់លក្ខខណ្ឌ "ប្រឆាំងអំពើពុករលួយ" ទៅក្នុងកិច្ចសន្យាពាណិជ្ជកម្ម គឺជាយន្តការស្វ័យការពារដ៏មានប្រសិទ្ធភាពសម្រាប់ SME នាពេលបច្ចុប្បន្ន។ ការកាត់បន្ថយ អំពើពុករលួយ នឹងជួយឱ្យកម្ពុជាអាចទាក់ទាញក្រុមហ៊ុនពហុជាតិធំៗ មកសហការ និងផ្ទេរបច្ចេកវិទ្យាឱ្យដល់អាជីវកម្មក្នុងស្រុក។ ការសូកប៉ាន់ គឺជាសត្រូវនៃភាពយុត្តិធម៌សង្គម ដែលធ្វើឱ្យអ្នកមានឱកាសកាន់តែមាន ហើយអ្នកខំប្រឹងប្រែងដោយគ្មានខ្សែស្រឡាយកាន់តែជួបការលំបាក។ សុបិននៃ "សេដ្ឋកិច្ចឌីជីថល" របស់កម្ពុជានឹងមិនអាចសម្រេចបានពេញលេញទេ ប្រសិនបើ អំពើពុករលួយ នៅតែជ្រៀតជ្រែកក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ។ ការលុបបំបាត់ ចំណុចរាំងស្ទះ ដែលបង្កឡើងដោយ អំពើពុករលួយ គឺជាការផ្ដល់ "អុកស៊ីហ្សែន" ឱ្យសហគ្រាសធុនតូច និងមធ្យមអាចដកដង្ហើម និងរីកលូតលាស់។ ការសម្រួលនីតិវិធីរដ្ឋបាលឱ្យមានភាពសាមញ្ញបំផុត គឺជាវិធីសាស្ត្រកាត់បន្ថយឱកាសនៃការទាមទារ ការសូកប៉ាន់ បានយ៉ាងស័ក្តិសិទ្ធិ។ ភាពជោគជ័យនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា អាស្រ័យយ៉ាងខ្លាំងលើប្រសិទ្ធភាពនៃការប្រយុទ្ធប្រឆាំង អំពើពុករលួយ គ្រប់ជាន់ថ្នាក់។ ការលុបបំបាត់វប្បធម៌ ការសូកប៉ាន់ នឹងជួយឱ្យកម្ពុជាមានលទ្ធភាពកសាងធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដមកដឹកនាំអាជីវកម្ម។ ប្រាក់ដែលបាត់បង់តាមរយៈ អំពើពុករលួយ គឺជាដើមទុនដែលគួរត្រូវបានប្រើប្រាស់សម្រាប់ការកសាងមន្ទីរពេទ្យ សាលារៀន និងផ្លូវថ្នល់សម្រាប់ពលរដ្ឋគ្រប់រូប។ ការពង្រឹង "ក្រមសីលធម៌វិជ្ជាជីវៈ" ក្នុងចំណោមភ្នាក់ងារគយ និងពន្ធដារ នឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្មរបស់ SME ឱ្យកាន់តែរលូន។ ការកសាងកម្ពុជាដែលគ្មាន អំពើពុករលួយ និង ការសូកប៉ាន់ គឺជាកេរមរតកដ៏ល្អបំផុតដែលយើងអាចបន្សល់ទុកឱ្យសហគ្រិនជំនាន់ក្រោយ។ អំពើពុករលួយ ធ្វើឱ្យខូចទ្រង់ទ្រាយទីផ្សារសេរី ដោយសារវាផ្ដល់អត្ថប្រយោជន៍ដល់អាជីវកម្មដែលពូកែខាង "រត់ការ" ជាជាងអាជីវកម្មដែលពូកែខាង "នវានុវត្តន៍"។ នៅពេលដែល ការសូកប៉ាន់ ក្លាយជាមធ្យោបាយសម្រេចកិច្ចការ ម្ចាស់អាជីវកម្មនឹងមិនសូវខ្វល់ខ្វាយពីការបង្កើនគុណភាពផលិតផលឱ្យស្របតាមស្ដង់ដារអន្តរជាតិនោះឡើយ។ អំពើពុករលួយ បង្កឱ្យមានការបែងចែកធនធានមិនត្រឹមត្រូវ ដោយសារទុនវិនិយោគត្រូវបានបង្វែរទៅរកការសូកប៉ាន់ ជាជាងការទិញគ្រឿងចក្រទំនើបៗ។ សហគ្រាសធុនតូចដែលរងសម្ពាធពី ការសូកប៉ាន់ ជារឿយៗមិនអាចពង្រីកខ្លួនជាសហគ្រាសខ្នាតធំបានឡើយ ដោយសារ "ចំណាយក្រៅផ្លូវការ" កើនឡើងតាមទំហំអាជីវកម្ម។ ចំណុចរាំងស្ទះនៃ អំពើពុករលួយ ធ្វើឱ្យអាជីវកម្មខ្នាតតូចនៅកម្ពុជាពិបាកក្នុងការធ្វើសមាហរណកម្មទៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលដែលទាមទារភាពស្អាតស្អំខ្ពស់។ ការលើកកម្ពស់ "តម្លាភាពសង្គម" គឺជាយន្តការដ៏សំខាន់ក្នុងការដាក់សម្ពាធឱ្យស្ថាប័នរដ្ឋលុបបំបាត់អំពើពុករលួយ ក្នុងសេវាសាធារណៈ។ ការផ្លាស់ប្តូរផ្នត់គំនិតដែលយល់ថា ការសូកប៉ាន់ គឺជា "ការដឹងគុណ" មកជា "សកម្មភាពខុសច្បាប់" គឺជាគ្រឹះនៃការកែទម្រង់សង្គមខ្មែរ។ ការពង្រឹងសិទ្ធិអំណាចដល់សមាគមអាជីវកម្មក្នុងការរាយការណ៍អំពី អំពើពុករលួយ នឹងជួយកាត់បន្ថយភាពភ័យខ្លាចនៃការសងសឹកពីមន្ត្រីខិលខូច។ ការបញ្ចូលមេរៀនស្ដីពី "សីលធម៌ធុរកិច្ច និងការប្រឆាំង ការសូកប៉ាន់" ក្នុងកម្មវិធីសិក្សា នឹងជួយបណ្ដុះសហគ្រិនជំនាន់ក្រោយឱ្យមានភាពស្អាតស្អំ។ ជោគជ័យនៃការប្រយុទ្ធប្រឆាំង អំពើពុករលួយ មិនមែនអាស្រ័យតែលើច្បាប់នោះទេ ប៉ុន្តែអាស្រ័យលើការចូលរួមបដិសេធមិនសូកប៉ាន់ពីគ្រប់បុគ្គល។ ការបង្កើត "តំបន់អាជីវកម្មគំរូដែលគ្មាន អំពើពុករលួយ" អាចជាការសាកល្បងដ៏ល្អដើម្បីបង្ហាញពីភាពរីកចម្រើននៃសេដ្ឋកិច្ចដែលស្អាតស្អំ។ ការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតីនៃប្រតិបត្តិការហិរញ្ញវត្ថុ នឹងក្លាយជាឧបករណ៍ថ្មីក្នុងការទប់ស្កាត់ ការសូកប៉ាន់។ អាជីវកម្មខ្នាតតូចដែលទទួលបានជោគជ័យដោយមិនប្រើ អំពើពុករលួយ គួរតែត្រូវបានរដ្ឋាភិបាលលើកទឹកចិត្ត និងផ្ដល់ពានរង្វាន់ជាសាធារណៈ។ ការកាត់បន្ថយ ចំណុចរាំងស្ទះ ផ្នែករដ្ឋបាល នឹងធ្វើឱ្យមន្ត្រីអគតិគ្មានលេសក្នុងការទាមទារ ការសូកប៉ាន់ ពីអាជីវករទៀតឡើយ។ កម្ពុជានឹងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតក្នុងតំបន់ ប្រសិនបើបញ្ហា អំពើពុករលួយ ត្រូវបានដោះស្រាយដោយជោគជ័យ និងមានតម្លាភាព។ ការចំណាយលើប្រព័ន្ធ "តាមដាន និងរាយការណ៍" គឺជាការវិនិយោគដែលផ្ដល់ផលចំណេញខ្ពស់ជាងការបណ្ដោយឱ្យមាន ការសូកប៉ាន់ បំផ្លាញសេដ្ឋកិច្ច។ សុច្ចរិតភាពនៃម្ចាស់អាជីវកម្ម គឺជាខែលការពារដ៏រឹងមាំបំផុតប្រឆាំងនឹងការប៉ុនប៉ងទាមទារ អំពើពុករលួយ ពីគ្រប់មជ្ឈដ្ឋាន។ ការពង្រឹង "អំណាចនៃសារព័ត៌មានស៊ើបអង្កេត" នឹងជួយលាតត្រដាងមុខមាត់អ្នកដែលនៅពីក្រោយខ្សែសង្វាក់ ការសូកប៉ាន់ ខ្នាតធំ។ រាល់ដុល្លារដែលសន្សំបានពីការមិនផ្ដល់ អំពើពុករលួយ គឺជាទុនដ៏មានតម្លៃសម្រាប់ពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាសខ្មែរ។ ការលុបបំបាត់ អំពើពុករលួយ និង ការសូកប៉ាន់ គឺជាបេសកកម្មដែលមិនអាចខ្វះបាន ដើម្បីសម្រេចបាននូវ "ក្តីសុបិនកម្ពុជា" ដែលមានវិបុលភាពសម្រាប់ទាំងអស់គ្នា។ ការធ្វើឌីជីថលកម្មជួយឱ្យ សហគ្រាសធុនតូច និងមធ្យម ចំណេញថវិកាយ៉ាងច្រើនតាមរយៈការលុបបំបាត់ "កម្រៃសេវាក្រៅផ្លូវការ" ដែលធ្លាប់តែបង់តាមរយៈ អំពើពុករលួយ នៅពេលចុះបញ្ជីអាជីវកម្ម។ ការបង់ពន្ធតាមប្រព័ន្ធអនឡាញ ជួយឱ្យម្ចាស់អាជីវកម្មជៀសផុតពីការទាមទារ ការសូកប៉ាន់ ពីមន្ត្រីអគតិ ដែលជារឿយៗកើតមានឡើងក្នុងកិច្ចពិភាក្សាផ្ទាល់មុខ។ សហគ្រាសធុនតូច និងមធ្យមអាចរៀបចំផែនការហិរញ្ញវត្ថុបានច្បាស់លាស់ជាងមុន ដោយសារតម្លៃសេវាសាធារណៈឌីជីថលមានតម្លាភាព និងមិនមានការប្រែប្រួលតាមរយៈ អំពើពុករលួយ។ ការកាត់បន្ថយចំណាយលើ ការសូកប៉ាន់ ធ្វើឱ្យអាជីវកម្មមានលទ្ធភាពបង្កើនប្រាក់ខែដល់បុគ្គលិក និងវិនិយោគបន្ថែមលើគ្រឿងចក្រទំនើបៗ។ តម្លាភាពនៃប្រព័ន្ធឌីជីថលជួយកាត់បន្ថយ "ថ្លៃដើមប្រតិបត្តិការលាក់មុខ" ដែលធ្លាប់តែជា ចំណុចរាំងស្ទះ ដល់ការប្រកួតប្រជែងតម្លៃនៅលើទីផ្សារ។ ម្ចាស់អាជីវកម្មមិនចាំបាច់ធ្វើដំណើរទៅកាន់ការិយាល័យរដ្ឋបាលផ្ទាល់ ដែលកាត់បន្ថយឱកាសនៃការបង្កបង្កើន អំពើពុករលួយ តាមរយៈទំនាក់ទំនងបុគ្គល។ នីតិវិធីឌីជីថលដែលមានស្ដង់ដារច្បាស់លាស់ ជួយលុបបំបាត់ភាពស្មុគស្មាញដែលមន្ត្រីខិលខូចតែងតែប្រើជាលេសដើម្បីទាមទារ ការសូកប៉ាន់។ ការទទួលបានអាជ្ញាបណ្ណ និងវិញ្ញាបនបត្របានរហ័សតាមអនឡាញ ជួយឱ្យ សហគ្រាសធុនតូច និងមធ្យម អាចចាប់យកឱកាសអាជីវកម្មបានទាន់ពេលវេលា ដោយមិនរងការបង្កកដោយសារ អំពើពុករលួយ។ កាលណាអាជីវកម្មមានឯកសារស្របច្បាប់ដែលទទួលបានដោយគ្មាន អំពើពុករលួយ ពួកគេមានទំនុកចិត្តខ្ពស់ក្នុងការដាក់ពាក្យស្នើសុំកម្ចីពីធនាគារផ្លូវការ។ តម្លាភាពដែលកើតចេញពីការធ្វើឌីជីថលកម្ម ជួយទាក់ទាញដៃគូវិនិយោគបរទេសដែលប្រកាន់ខ្ជាប់នូវគោលការណ៍ "ប្រឆាំង ការសូកប៉ាន់" ឱ្យមកសហការជាមួយ សហគ្រាសធុនតូច និងមធ្យម ខ្មែរ។ ការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធឌីជីថល ជួយឱ្យ សហគ្រាសធុនតូច និងមធ្យម អាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល ដែលទាមទារឱ្យមានភាពស្អាតស្អំ និងគ្មាន អំពើពុករលួយ។ សហគ្រាសធុនតូច និងមធ្យម ទទួលបាននូវ "សមធម៌ក្នុងទីផ្សារ" ដោយសារក្រុមហ៊ុនធំៗលែងអាចប្រើប្រាស់ ការសូកប៉ាន់ ដើម្បីទទួលបានបុព្វសិទ្ធិលើសអាជីវកម្មខ្នាតតូចទៀតហើយ។ ប្រព័ន្ធឌីជីថលជួយកសាង "កេរ្តិ៍ឈ្មោះអាជីវកម្មស្អាតស្អំ" ដែលជាទ្រព្យសម្បត្តិមិនអាចកាត់ថ្លៃបាន ក្នុងការទាក់ទាញអតិថិជនដែលស្អប់ខ្ពើម អំពើពុករលួយ។ ការធ្វើឌីជីថលកម្មសេវាសាធារណៈ គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់ អំពើពុករលួយ ដែលជា ចំណុចរាំងស្ទះ ដល់សេដ្ឋកិច្ចជាតិ។ សហគ្រាសធុនតូច និងមធ្យម ដែលដើរទាន់បច្ចេកវិទ្យា នឹងក្លាយជាអ្នកចំណេញជាងគេ តាមរយៈការលុបបំបាត់ការចំណាយលើ ការសូកប៉ាន់ ជារៀងរហូត។ បរិយាកាសធុរកិច្ចដែលគ្មាន អំពើពុករលួយ នឹងជួយឱ្យកម្ពុជាក្លាយជា "មជ្ឈមណ្ឌលនវានុវត្តន៍" ដ៏រស់រវើកក្នុងតំបន់អាស៊ាន។ ការបញ្ឈប់វប្បធម៌ ការសូកប៉ាន់ តាមរយៈប្រព័ន្ធឌីជីថល គឺជាការវិនិយោគលើអនាគតដ៏រុងរឿងរបស់សហគ្រិនខ្មែរគ្រប់រូប។ ឌីជីថលកម្មមិនត្រឹមតែជួយឱ្យ សហគ្រាសធុនតូច និងមធ្យម ចំណេញលុយ និងពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយកសាងសង្គមខ្មែរមួយដែលគ្មាន អំពើពុករលួយ ផងដែរ។ ការធ្វើឌីជីថលកម្មសេវាសាធារណៈ គឺជាការបំបែក ចំណុចរាំងស្ទះ ផ្នែករដ្ឋបាល ដែលធ្លាប់តែជាជម្រកនៃ អំពើពុករលួយ រាប់សិបឆ្នាំមកហើយ។ ជោគជ័យនៃអាជីវកម្មខ្នាតតូចនាពេលអនាគត នឹងមិនផ្អែកលើសមត្ថភាពនៃ ការសូកប៉ាន់ ទៀតឡើយ ប៉ុន្តែផ្អែកលើសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា និងភាពច្នៃប្រឌិត។ ការកាត់បន្ថយការជួបមុខគ្នាផ្ទាល់រវាងមន្ត្រី និងអាជីវករ គឺជាយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងការកម្ចាត់មេរោគ អំពើពុករលួយ ចេញពីសេវាសាធារណៈ។ ប្រព័ន្ធឌីជីថលដែលស្អាតស្អំ នឹងជួយឱ្យ សហគ្រាសធុនតូច និងមធ្យម ខ្មែរមាន "មោទនភាពជាតិ" ក្នុងការបង្ហាញខ្លួនលើឆាកអន្តរជាតិដោយគ្មានស្រមោលនៃ អំពើពុករលួយ។ ការផ្លាស់ប្តូរពី "ការរត់ការតាមខ្សែ" មកជា "ការដាក់ពាក្យតាមប្រព័ន្ធ" គឺជាបដិវត្តន៍ផ្នត់គំនិតដែលជួយលុបបំបាត់ ការសូកប៉ាន់ ពីសង្គមខ្មែរ។ រាល់ប្រតិបត្តិការដែលគ្មាន អំពើពុករលួយ គឺជាការកសាងគ្រឹះសេដ្ឋកិច្ចមួយដែលផ្ដល់យុត្តិធម៌ដល់សហគ្រិនដែលខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាម។ ឌីជីថលកម្មមិនមែនត្រឹមតែជាការប្រើប្រាស់កុំព្យូទ័រប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការបង្កើត "វប្បធម៌តម្លាភាព" ដែលប្រឆាំងដាច់ខាតនឹង ការសូកប៉ាន់។ ការលុបបំបាត់ ចំណុចរាំងស្ទះ តាមរយៈបច្ចេកវិទ្យា នឹងជួយឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យសេដ្ឋកិច្ចឌីជីថលឆ្នាំ ២០៣៥ ដោយបរិយាបន្ន។ ម្ចាស់អាជីវកម្មដែលហ៊ានបោះបង់ទម្លាប់ ការសូកប៉ាន់ ហើយងាកមកប្រើប្រាស់ប្រព័ន្ធអនឡាញ គឺជាវីរជនសេដ្ឋកិច្ចក្នុងការកសាងជាតិ។ តម្លាភាពនៃប្រព័ន្ធឌីជីថល គឺជាឱសថដ៏មានប្រសិទ្ធភាពបំផុតក្នុងការទប់ស្កាត់ការរីករាលដាលនៃ អំពើពុករលួយ នៅក្នុងស្ថាប័នរដ្ឋបាល។ ការសន្សំសំចៃដែលកើតចេញពីការមិនផ្ដល់ អំពើពុករលួយ នឹងក្លាយជាទុនបម្រុងដ៏សំខាន់សម្រាប់ សហគ្រាសធុនតូច និងមធ្យម ក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច។ កាលណាប្រព័ន្ធរដ្ឋបាលគ្មាន អំពើពុករលួយ នោះភាពជឿជាក់រវាងរដ្ឋ និងឯកជននឹងកាន់តែរឹងមាំ ដែលជាកម្លាំងរុញច្រានដល់ការអភិវឌ្ឍជាតិ។ ការប្រើប្រាស់ទិន្នន័យឌីជីថលដើម្បីតាមដានភាពមិនប្រក្រតី គឺជាខែលការពារ សហគ្រាសធុនតូច និងមធ្យម ពីការកេងប្រវ័ញ្ច និងការទាមទារ ការសូកប៉ាន់ មិនចេះចប់។ សហគ្រិនវ័យក្មេងនឹងមានសង្ឃឹមខ្ពស់ក្នុងការបង្កើតអាជីវកម្មថ្មីៗ ប្រសិនបើបរិយាកាសធុរកិច្ចកម្ពុជាត្រូវបានសម្អាតពី អំពើពុករលួយ។ ភាពស្មើគ្នានៅចំពោះមុខច្បាប់ និងប្រព័ន្ធឌីជីថល នឹងជួយឱ្យអាជីវកម្មខ្នាតតូចមិនរងសម្ពាធពីអំណាចនៃ ការសូកប៉ាន់ របស់ក្រុមហ៊ុនធំៗ។ ការបញ្ឈប់ អំពើពុករលួយ គឺជាការវិនិយោគលើ "ធនធានមនុស្ស" ព្រោះវារក្សាតម្លៃនៃចំណេះដឹង និងសមត្ថភាពពិតប្រាកដ។ ប្រសិទ្ធភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ដែលគ្មាន ការសូកប៉ាន់ នឹងជួយឱ្យទំនិញខ្មែរមានតម្លៃសមរម្យ និងមានគុណភាពខ្ពស់សម្រាប់ប្រជាជន។ ឌីជីថលកម្មគឺជា "សោរ" ដែលបើកទ្វារឱ្យ សហគ្រាសធុនតូច និងមធ្យម ចូលទៅក្នុងពិភពលោកដែលគ្មាន អំពើពុករលួយ និងការិយាធិបតេយ្យស្មុគស្មាញ។ ការលុបបំបាត់ ចំណុចរាំងស្ទះ នៃអំពើពុករលួយ គឺជាកាដូដ៏ល្អបំផុតដែលរាជរដ្ឋាភិបាលផ្ដល់ជូនដល់សហគ្រាសធុនតូច និងមធ្យម។ សរុបមក "ភាពស្អាតស្អំតាមរយៈឌីជីថល" គឺជាមាគ៌ាតែមួយគត់ដែលនឹងនាំកម្ពុជាទៅរកវិបុលភាពជានិរន្តរភាព និងគ្មាន ការសូកប៉ាន់។